ពិធីសំពះផ្ទឹមចងដៃក្នុងពិធីមង្គលការ “ចងដៃ” ឬ “កួចដៃ” គឺជាកិច្ចមួយដែលមានទិដ្ឋភាពខ្លះគួរឱ្យចាប់អារម្មណ៍ ពោលគឺការបាចផ្កាស្លាឱ្យពរចងដៃ និងជំនឿនៃការប្រើអំបោះក្នុងកិច្ចដ៏សំខាន់នេះ។ តាមទម្លាប់កិច្ចនេះគេធ្វើបន្ទាប់ពីកិច្ចកាត់ខាន់ស្លា ហើយតែងមានកិច្ចតូចៗក្នុងពេលទន្ទឹមគ្នានោះដូចជា សំពះផ្ទឹម បង្វិលពពិល និងបាចផ្កាស្លា ដែលទុកថាជាកិច្ចសំខាន់ចុងក្រោយក្នុងពិធីមង្គលការ។ មិនតែប៉ុណ្ណោះ ទោះបីជាពិធីមង្គលការនោះរៀបចំឡើងដោយសង្ខេបកាត់កិច្ចនានាខាងដើមមកខ្លីៗ ឬធ្វើដោយពិស្តារ ក៏គង់ដល់កិច្ចចងដៃនេះស្ថិតនៅក្នុងថ្ងៃចុងក្រោយ ឬហៅថាថ្ងៃ “សំពះ”។ ពិធីបង្វិលពពិល ជាប្រពៃណីខ្មែរដ៏ល្អផូរផង់ និងមានលក្ខណៈសំខាន់ដែលដូនតាយើងមិនដែលរំលងឡើយសម្រាប់ ពិធីមង្គលការនីមួយៗ ព្រោះមានជំនឿថានឹងនាំសុខសួស្តី ដល់ស្វាមីភរិយាថ្មី ។ ទន្ទឹមនឹងនេះ ពិធីបង្វិលពពិល គឺ មានលក្ខណៈពិសេសខុសប្លែកពីគេ ក្នុងចំណោមពិធីនានាទាំងអស់ក្នុងទំនៀមទម្លាប់ខ្មែរ ។ ចាស់សម័យមុនតែងមានត្រណមសំខាន់ពីរយ៉ាងនៅពេលចាប់ផ្តើមរៀបចំធ្វើពិធីនេះ។ ទីមួយ ចាស់ទុំ ឬបងប្អូន ដែលអាចចូលរួមនៅក្នុងពិធីបង្វិលពពិលនេះបាន គឺមានតែបុរស និងស្រី្តដែលបានរៀបការតាមប្រពៃណីមានគូស្រករស្របតាមច្បាប់គោរពតាមទំនៀមទម្លាប់ដូនតា ។ ទីពីរ ប្រសិនបើកូនក្រមុំបានប្រព្រឹត្តខុស នឹងប្រពៃណីមុនពេលរៀបការ គឺបុរាណហាមដាច់ខាតមិនឱ្យធ្វើ ពិធីបង្វិលពពិលនេះទេ គឺត្រូវរំលងចោលព្រោះមានជំនឿយ៉ាងមុតមាំថានឹងនាំឱ្យអពមង្គលដល់គ្រួសារនាថ្ងៃខាងមុខ ។ ចំពោះ ពិធីកាត់ផ្កាស្លា ដែលជាផ្នែកមួយនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ មានន័យជាពិធីដ៏សក្ការៈសក្កសិទ្ធិ និងសំខាន់មួយ ក្នុងការបើកទ្វារដល់ការរស់នៅជាគ្រួសារថ្មីរវាងបុរសនិងនារី។ ពេលនោះអាចារ្យទៅដល់ទីកន្លែង ដើមដូង ឬស្លាមើលស្ថានភាពទីកន្លែងត្រូវក្រាលកន្ទេល បែរមុខទៅទិសណាឲ្យស្របទៅតាមកម្លាំងថ្ងៃ ។ ក្រាលកន្ទេលដាក់ខ្នើយ លើកកន្ទេល ក្រាលសំពត់ សលើខ្នើយជើងពានទ្រផ្កាស្លា ឬ ដូង រកអំបោះពណ៌ស សម្រាប់ចង់ដៃ និងចងដើមដូង។ បានសព្វគ្រប់ហើយ អាចារ្យឲ្យចៅមហា ឬអាចារ្យ ខ្លួនឯងហែរកូនប្រុសចេញពីរោង ឬពីកន្លែងកូនប្រុសស្នាក់នៅមកកន្លែងពិធី។ បន្ទាប់ហែរកូនកំលោះមកហើយ លោកអាចារ្យឲ្យកូនកំលោះអង្គុយលើកម្រាល។ អាចារ្យអុជធូប ទៀន បាយ សំណែន និយាយបួង សួងដល់ភូមិករព្រះធរណី មេមត់ម្ចាស់ស្រុក សុំផ្កាស្លាឬ ដូង យកទៅធ្វើជាមង្គលសិរីសួស្តីពិធីមង្គលការ ។